ឥឡុវនេះ យើងមកក្រឡេកមើលពីការដាំបាយមួយប្រភេទទៀតគឺ ការដាំបាយដំណើប។ ដើម្បីដាំបាយដំណើប យើងត្រូវការអង្ករដំណើបជាចាំបាច់។ ការដាំបាយដំណើបមានលក្ខណៈខុសប្លែកពីបាយធម្មតាបន្តិច ដោយជាដំបូងយើងត្រូវដាក់ដាំទឹកក្នុងឆ្នាំងឱ្យពុះសិន។ ទាល់តែទឹកចាប់ផ្ដើមពុះ ទើបយើងចាប់ផ្ដើមយកអង្ករដំណើបទៅលាងទឹកឱ្យស្អាត មុនពេលចាក់ចូលឆ្នាំង។ របៀបលាងអង្ករដំណើបមិនខុសគ្នាពីការលាងអង្ករធម្មតាទេ គឺយើងត្រូវលាង២ទៅ៣ដង រហូតទឹកអង្ករដំណើបឡើងថ្លា រួចសិមស្រង់ទៅទុកមួយឡែក។ ក្រោយពីទុកអង្ករដំណើបឱ្យស្រក់ទឹកបន្តិច យើងត្រូវយកវាចាក់ចូលទៅក្នុងទឹកដែលកំពុងពុះ រួចយកគម្របមកគ្រប និងទុកឱ្យពុះប្រហែល២នាទី។ បន្ទាប់ពីទុកបាន២នាទី យើងត្រូវបើកគម្របឆ្នាំង រួចយកវែកមកជ្រោយអង្ករបន្តិច ដើម្បីកុំឱ្យវាកកជាប់បាតឆ្នាំង រួចចាំបិទគម្របវិញ។ យើងត្រូវបន្តទុកឱ្យអង្កររបស់យើងពុះប្រហែលមួយសន្ទុះរហូតដល់វារាងរីកបន្តិច ទើបជាត់ទឹកចេញ ប៉ុន្តែកុំឱ្យអស់ពេក គឺត្រូវទុកខ្លះ ជៀសវាងបាយដំណើបឆៅ។ ក្រោយពីជាត់រួច យើងត្រូវបន្ថយភ្លើង ដើម្បីកុំឱ្យបាយដំណើបរបស់យើងខ្លោច។ ការដាំបាយដំណើបដោយប្រើអុស ឬ ធ្យូងក៏អាចជួយធ្វើឱ្យរសជាតិបាយដំណើបរបស់យើងកាន់តែឆ្ងាញ់ដែរ។ ក្រោយពីបន្ថយភ្លើង យើងអាចទុកបាយដំណើបចោលប្រហែល ១០ ទៅ១៥នាទី ដើម្បីឱ្យវាឆ្អិន និង រីកល្អ។ ដល់់ពេលកំណត់ហើយ យើងគ្រាន់តែជ្រោយបាយដំណើប ដើម្បីឱ្យវាទន់ និង លើកឆ្នាំងចេញពីភ្លើងជាការស្រេច។ សម្រាប់បាយដំណើប គេនិយមយកវាទៅបរិភោគជាមួយបង្អែមផ្សេងៗ ដូចជាបាយដំណើបទុរេន ឬ យកទៅស្រូបទឹកខ្ទិះដូង និងស្វាយពីលើក៏បាន។ លើសពីនោះ គេក៏អាចបរិភោគបាយដំណើបជាមួយសាច់ជ្រូកចង្កាក់ដែរ។